រឿងព្រេងនិទានអំពី អ្នកតាម៉ឺន-គង់ គឺជារឿងព្រេងមួយដែលល្បីល្បាញ ហើយត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងទីតាំងភូមិសាស្ត្រពិតប្រាកដ។ កាលពីព្រេងនាយ មានអ្នកតាគង់នៅខ្នងភ្នំធំ នៅឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពតម្នាក់ ឈ្មោះលោកតាម៉ឺន-គង់។ គេតំណាលតៗគ្នាថា លោកតាមានឥទ្ធិពលខ្លាំងក្លា មានអំណាចអស្ចារ្យជាងគេទាំងអស់ ពលរដ្ឋទាំងប្រុស-ស្រីក្នុងស្រុកឈូកទាំងមូល តែងតែគោរពកោតខ្លាចអំណាចលោកតាម៉ឺន-គង់នេះ គ្រប់ៗគ្នា។ អ្នកស្រុកទៅរកសុីនៅឯព្រៃភ្នំម្ដងៗប្រយ័ត្នជានិច្ច ខ្លាចក្រែងនិយាយលេងខុសមាត់ ពុំហ៊ាននិយាយចម្អេះចំអាសលេងសើចទេ។ មានរឿងរ៉ាវជាច្រើនតាមឮចាស់ៗតំណាលតៗគ្នាមកថា កាលជាង១០០ឆ្នាំប្លាយមកហើយ ពលរដ្ឋក្នុងស្រុកឈូកនេះ ពុំសូវហ៊ានចូលព្រៃនោះទេ។ ដោយសារលោកតាគង់នេះ កំពុងមានឥទ្ធិពលអស្ចារ្យណាស់ អ្នកស្រុកដាំបាយពុំហ៊ានយកវែកគងលើមាត់ឆ្នាំង ពុំហ៊ានបរិភោគបាយក្នុងឆ្នាំង ។ ហើយពុំហ៊ានដេកគងអន្ទាក់ក្លា និងពុំហ៊ានថាអញគ្មានខ្លាចអ្វីក្នុងព្រៃនេះទេ។ ជាពិសេស ពុំហ៊ាននិយាយចំអែចំអន់លេងសើចដូចជានៅផ្ទះនោះទេ ពីព្រោះខ្លាចខុសមាត់។ ប្រសិនបើមាននរណាខុសមាត់ខុសករដោយប្រការណាមួយ ពេលដើរទៅ នឹងឃើញពស់វែករនាមធំៗ ឫយប់ឡើងនឹងឃើញខ្លាធំៗ មកយំគគ្រឹកគគ្រេងដេកពុំបានឡើយ។ ហើយបើមានចាស់ៗដឹងថាខុសមាត់ គាត់ឲ្យនិយាយបន់ថា ‍‍«លោកតា មុឺន-គង់ អើយ ខ្ញុំខ្មាសអៀនណាស់ សុំហៅគោលោកតាទៅវិញទៅ ខ្ញុំរាងចាលហើយ‍‍‍» ថាតែប៉ុណ្ណោះ គឺស្រាប់តែបានទៅវិញភ្លាម។ ម្យ៉ាងវិញទៀតគេឮតាដូងដែលជាតួអង្គម្នាក់ក្នុងរឿងនិយាយថា មានមនុស្សបីនាក់់ទៅរកស៊ីឯព្រៃភ្នំ មានម្នាក់ខុសមាត់ ហើយបុរសម្នាក់នោះបានដេកនៅខ្ទមកណ្តាលគេ ស្រាប់តែត្រូវខ្លាលបខាំ ពាំយកអ្នកខុសមាត់ទៅបាត់។ ចំណែកអ្នកដេកជាមួយគ្នាភ្ញាក់ឡើង ឃើញតែដានខ្លារកមនុស្សពុំឃើញឡើយ។ រីឯ តាប៉ែននិងតាទូច ឮចាស់ៗនិយាយថា ទៅរកស៊ីនៅឯខាងលិចភ្នំធំ ។ ដោយតាប៉ែន បាននិយាយខុសមាត់ខុសករ ជាហេតុធ្វើឲ្យខ្លាដេញតាមខាំគាត់ពីភ្នំមក ។ ដោយការភ័យខ្លាច តាប៉ែនបានរត់ឡើងដើមឈើមួយដើម តែជាអកុសល ខ្លាវាឡើងតាមខាំគាត់ស្លាប់ទៅ។ ឯតាទូចវិញត្រឡប់មកផ្ទះវិញដោយសុវត្តិភាព គ្មានខ្លាដេញតាមនោះទេ ពីព្រោះគាត់មិនបាននិយាយពាក្យអ្វីមិនល្អនោះទេ។ តាទូចបានប្រាប់កូនតាប៉ែនអំពីហេតុការណ៍ទាំងអស់ ហើយកូនតាប៉ែនបានទៅតាមរកសាកសពឪពុក រួចឃើញស្នាមខ្លាស៊ីឪពុកខ្លួនដល់ស្លាប់ពិតមែន។ ហេតុនេះហើយទើបជាប់ពាក្យមកដល់សព្វថ្ងៃនេះថា ដើមឈើធំនៅឯទួលខ្លាខាំប៉ែន។ ចំំណែកឯកាលជំនាន់ជិត១០០ឆ្នាំមុន តាឡុចគាត់បានទៅកាប់ឈើ និងដេកឯព្រៃនៅជើងភ្នំធំ ហើយគាត់មានគ្នាទាំងអស់៦នាក់ ។ ក្នុងនោះដែរមាន តាហ៊ុក តាទូច តាញេប តាតុប និងតាដូង។ នៅយប់មួយពេលពួកគាត់កំពុងដេក ក៏បានឮភ្លេងសៀមលេងរងំៗនៅក្បែរជើងភ្នំដែលមានប្រហោង។ តាឡុចថាថ្លង់ដេកពុំបាន ក៏ទៅចុងប្រហោងនោះ ប៉ុន្តែភ្លេងនោះនៅតែឮ។ ដោយការខឹងសម្បារ គាត់ក៏បានទៅនោមដាក់ប្រហោងភ្នំនោះ បើទោះបីជាតា៥នាក់ទៀតឃាត់ក៏គាត់ពុំស្តាប់ដែរ។ បន្ទាប់ពីហេតុការណ៍នោះមក នៅពេលដែលតាឡុចមកដល់ផ្ទះវិញ គាត់បានធ្លាក់ខ្លួនឈឺជាទម្ងន់។ គាត់ទៅជាថ្លង់ស្តាប់អ្វីពុំឮ ខ្វាក់ភ្នែកទាំងសងខាង ហើយដំបៅលិង្គរលួយទាល់តែស្លាប់ទៅ។ ឯលោកតា៥នាក់ទៀតនោះ គ្មានគ្រោះថ្នាក់អ្វីទេ។ ហេតុនេះហើយទើបឮគេល្បីតៗមកថា លោកតាមុឺន-គង់ នេះខ្លាំងពូកែ ហើយកាចណាស់ ក៏នាំគ្នាខ្លាចរហូតមកដល់សព្វថ្ងៃ។ កាលនោះកូនតាដូង គាត់ចង់ឃើញពស់វែករនាម តាដូងក៏នាំកូនទៅមុខរូងភ្នំ បន្តិចស្រាប់តែឮសំឡេងវូរៗ កូនគាត់ក្រឡេកទៅឃើញពស់ ភ័យញ័ររន្ធត់។ ហើយតាដូងក៏បានបន់ថា លោកតា មុឺន-គង់ អើយ កូនចៅខ្មាសអៀនណាស់ សុំលែងឲ្យឃើញចុះ ពស់នោះក៏លូនចូលបាត់វិញទៅ។ សម្រាប់ភ្នំធំនោះវិញមានប្រហោងធំ និងរូងជ្រៅណាស់ មិនដឹងជាទៅដល់ណាទេ។ នៅក្នុងជំនាន់នោះ រាងរាល់ថ្ងៃសីលអ្នកស្រុកវត្តចក តែងតែឮភ្លេងសៀម និងឃើញភ្លើងគោមភ្លឺ នៅលើកំពូលភ្នំធំនោះជានិច្ច។ អំពីឡើងអ្នកតា កាលបើមានអ្នកស្រុកក្ដៅឈឺអន្ទះអន្ទែង សន្លប់បាត់មាត់បាត់ក ឫនិយាយរវើរវាយ ពុំដឹងខុសត្រូវនោះ គេច្រើនទៅបញ្ចូលរូបលោកតាញឹម សុំឲ្យជួយមើលជំងឺ។ ព្រមទាំងបន់ថ្វាយភ្លេង រៀបចំស្ពកប្រាំបី ឫកាប់មាន់ទា ជ្រូកថ្វាយក៏មាន។ លោកតា ម៉ឺន-គង់នេះ គ្មានរូបដុំថ្មជាតំណាងទេ គឺនៅលើភ្នំធំតែម្ដង។ មានតែរូបមនុស្សប្រុសឈ្មោះ ព្រំុ-ញឹម ជារូបសំណឹងរបស់អ្នកតាតែប៉ុណ្ណោះ។ សព្វថ្ងៃមុនមានតាញឹម មានតាព្រំុជាឪពុក តាញឹមជាអ្នកតា។ លុះតាព្រំុស្លាប់ទៅ អ្នកតានោះមកចូលតាញឹមដែលជាកូនប្រុសរបស់តាព្រំុដែលស្លាប់ទៅនោះ។ ហើយពិធីនេះគេមិនធ្វើរាងរាល់ឆ្នាំទេ ទាល់តែមានមនុស្សឈឺទើបគេយករូបព្រំុ-ញឹម មកបញ្ជាន់មើល និងលេងភ្លេងថ្វាយ។ ឥឡូវព្រៃភ្នំធំនេះ សាបរលាបឥទ្ធិពលខ្លះៗហើយ អ្នកស្រុកជាច្រើនទៅរកស៊ីពំុឃើញមានគ្រោះថ្នាក់អ្វីទេ។ ប៉ុន្តែ អ្នកស្រុកនៅតែជឿតៗគ្នាមកទល់សព្វថ្ងៃ។ សរុបមករឿងនេះចង់អប់រំយើង ឲ្យចេះប្រយ័ត្នមាត់ប្រយ័ត្នករទោះទៅដល់ទីណាក៏ដោយ ឲ្យយើងចេះគិតមុននឹងនិយាយស្ដីអ្វីមួយ។ ព្រោះពាក្យសម្ដីយើងនិយាយទៅអាចប៉ះពាល់ដល់អ្នកដទៃ ជាពិសេសនោះផ្លូវចិត្តរបស់គេ។ មួយវិញទៀតគេចង់បង្ហាញឲ្យយើងឃើញថា បើមិនជឿកុំប្រមាថ ព្រោះថាអ្វីដែលយើងមើលមិនឃើញ មិនប្រាកដថាគ្មាននៅលើលោកនេះទេ។ ម្យ៉ាងទៀត គេនិយាយអំពី ជំនឿដែលប្រជាជនខ្មែរ គោរព ជឿ និងតំណមផ្សេងៗ នៅពេលដែលយើងចូលទៅក្នុងព្រៃ ដើម្បីរក្សាសុវត្តិភាព និងអាយុជីវិតបើទោះបីជារឿងនោះពិត ឫក៏គ្រាន់តែជាតំណាលតៗគ្នាក៏ដោយ។